ការសម្រេចចិត្តផ្លាស់ប្តូរអាជីព ជាពិសេសបន្ទាប់ពីបានបម្រើការងារនៅក្នុងស្ថាប័នរដ្ឋអស់រយៈពេលជាច្រើនឆ្នាំ គឺជាជំហានដ៏ធំមួយដែលទាមទារការពិចារណាឱ្យបានល្អិតល្អន់ ការវិភាគស៊ីជម្រៅ និងការត្រៀមខ្លួនជាមុន។ ការងាររដ្ឋតែងតែផ្តល់នូវស្ថិរភាព មុខមាត់ សន្តិសុខការងារ និងអត្ថប្រយោជន៍មួយចំនួនដែលពិបាករកបាននៅកន្លែងផ្សេង។ ប៉ុន្តែវាក៏អាចមានដែនកំណត់ដែលជំរុញឱ្យបុគ្គលស្វែងរកឱកាសថ្មីៗនៅក្នុងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ឬសូម្បីតែអាជីវកម្មផ្ទាល់ខ្លួន។ មានមូលហេតុជាច្រើន ដែលជំរុញឱ្យមន្ត្រីរាជការ ឬបុគ្គលិកដែលធ្វើការក្នុងស្ថាប័នរដ្ឋ សម្រេចចិត្តផ្លាស់ប្តូរទិសដៅអាជីពរបស់ពួកគេ។ មូលហេតុទាំងនេះអាចជាកត្តាផ្ទាល់ខ្លួន វិជ្ជាជីវៈ ឬសេដ្ឋកិច្ច ដែលជារឿយៗលាយឡំគ្នាទៅវិញទៅមកផងដែរ។ នៅក្នុងស្ថាប័នរដ្ឋមួយចំនួន ជាពិសេសអង្គភាពដែលមានរចនាសម្ព័ន្ធឋានានុក្រមតឹងរ៉ឹង និងបុរាណ ដំណើរអាជីពអាចមានលក្ខណៈយឺតយ៉ាវ ជាប់គាំង ឬមានដែនកំណត់ចំពោះមុខតំណែងជាក់លាក់ណាមួយ។ បុគ្គលិកដែលមានសមត្ថភាពខ្ពស់ មានមហិច្ឆតា និងចង់រីកចម្រើន អាចមានអារម្មណ៍ថាគ្មានឱកាសគ្រប់គ្រាន់ក្នុងការឡើងតំណែង ឬរៀនសូត្រជំនាញថ្មីៗដែលពួកគេចង់បាន។ ការឡើងតំណែងអាចពឹងផ្អែកលើអតីតភាពការងារច្រើនជាងសមត្ថភាព ឬត្រូវរង់ចាំយូរទម្រាំមានកន្លែងទំនេរ ឬត្រូវឆ្លងកាត់ដំណើរការនយោបាយផ្ទៃក្នុងស្មុគស្មាញ។ នេះបណ្តាលមកពីកង្វះកន្លែងទំនេរ ការប្រកួតប្រជែងផ្ទៃក្នុងខ្ពស់ ឬរចនាសម្ព័ន្ធឋានានុក្រមដែលមិនលើកទឹកចិត្តដល់ការផ្លាស់ប្តូរតួនាទី ឬការបង្វិលការងារ។ ទោះបីការងាររដ្ឋផ្តល់ស្ថិរភាព និងសន្តិសុខការងារខ្ពស់ក៏ដោយ ក៏កម្រិតប្រាក់ខែគោលអាចមិនសូវប្រកួតប្រជែង បើធៀបនឹងវិស័យឯកជន ជាពិសេសសម្រាប់បុគ្គលដែលមានបទពិសោធន៍ ជំនាញឯកទេសខ្ពស់ ឬមានការអប់រំខ្ពស់។ បន្ថែមពីលើនេះ អត្ថប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់លើកទឹកចិត្ត ប្រាក់បំណាច់ ការធានារ៉ាប់រងសុខភាព ឬប្រាក់សោធននិវត្តន៍ របស់ការងាររដ្ឋ ក៏អាចមានកម្រិត ឬមិនទាន់ឆ្លើយតបនឹងការចំណាយក្នុងជីវភាពរស់នៅបច្ចុប្បន្ន។ នេះធ្វើឱ្យបុគ្គលស្វែងរកកន្លែងដែលមានលទ្ធភាពទទួលបានប្រាក់ចំណូលខ្ពស់ជាងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពង្រីកអាជីវកម្ម ឬសម្រេចគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនធំៗដូចជា ការទិញផ្ទះ ឬការអប់រំកូន។ ជារឿយៗ ស្ថាប័នរដ្ឋមាននីតិវិធីការងារតឹងរ៉ឹង ការិយាធិបតេយ្យច្រើន និងការអនុវត្តដែលផ្អែកលើការសម្រេចចិត្ត ឬតាមការណែនាំរបស់ថ្នាក់លើ។ វាអាចរារាំងការច្នៃប្រឌិត គំនិតផ្តួចផ្តើម ឬការអនុវត្តគំនិតថ្មីៗដែលបុគ្គលិកជឿជាក់ថាមានប្រសិទ្ធភាព និងអាចបង្កើតផលប៉ះពាល់វិជ្ជមាន។ បុគ្គលិកមួយចំនួនអាចមានអារម្មណ៍ថា ពួកគេមិនមានសេរីភាពគ្រប់គ្រាន់ក្នុងការបង្កើត ឬអនុវត្តគម្រោងដែលពួកគេពេញចិត្ត ឬថាការងាររបស់ពួកគេមិនសូវមានអត្ថន័យ។ ពួកគេចង់ស្វែងរកបរិយាកាសការងារដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់ជំនាញច្នៃប្រឌិត ពិសោធន៍ជាមួយវិធីសាស្រ្តថ្មីៗ មានសិទ្ធិសម្រេចចិត្តខ្ពស់ និងមានឥទ្ធិពលផ្ទាល់លើការងាររបស់ពួកគេ។ វិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលជាទូទៅផ្តល់ភាពបត់បែន និងឱកាសច្នៃប្រឌិតខ្ពស់ជាង។ មួយវិញទៀតបរិយាកាសការងារក្នុងស្ថាប័នរដ្ឋមួយចំនួនអាចមានភាពតានតឹង នយោបាយផ្ទៃក្នុងច្រើន ប្រព័ន្ធវាយតម្លៃមិនមានតម្លាភាព ឬមានវប្បធម៌ការងារដែលមិនលើកទឹកចិត្តដល់ការរីកចម្រើនផ្ទាល់ខ្លួន ការទទួលស្គាល់ ឬការសហការ។ បុគ្គលិកអាចស្វែងរកបរិយាកាសការងារដែលផ្តល់ភាពសប្បាយរីករាយ គាំទ្រគ្នាទៅវិញទៅមក មានតម្លាភាព គោរពគ្នាទៅវិញទៅមក និងមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ ល្អប្រសើរ។ ពួកគេអាចនឹងមានអារម្មណ៍ថា ខ្លួនឯងមិនសូវសមនឹងវប្បធម៌អង្គភាពបច្ចុប្បន្ន ហើយចង់ស្វែងរកបរិយាកាសដែលស៊ីគ្នាជាង។ មនុស្សមួយចំនួនក៏សម្រេចចិត្តចាកចេញពីការងាររដ្ឋ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬធ្វើការជាអ្នកប្រឹក្សាឯករាជ្យ ។ ទាំងនេះ ដោយសារពួកគេមានជំនាញឯកទេសជាក់លាក់ បទពិសោធន៍ច្រើន ឬបំណងចង់ធ្វើជាថៅកែខ្លួនឯង មានភាពបត់បែនក្នុងកាលវិភាគការងារ អាចជ្រើសរើសគម្រោងដែលខ្លួនចូលចិត្ត និងអាចគ្រប់គ្រងប្រាក់ចំណូលដោយផ្ទាល់។ ពួកគេមានចក្ខុវិស័យច្បាស់លាស់សម្រាប់មុខជំនួញរបស់ខ្លួន និងមានឆន្ទៈទទួលយកហានិភ័យដើម្បីសម្រេចក្តីស្រមៃ។ ជួនកាល មូលហេតុនៃការផ្លាស់ប្តូរអាជីពក៏អាចទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួន ឬគ្រួសារផងដែរ។ វាអាចជា ការផ្លាស់ប្តូរទីលំនៅទៅខេត្ត ឬទីក្រុងផ្សេងដើម្បីតាមគ្រួសារ ការថែទាំសមាជិកគ្រួសារដែលមានជំងឺ ឬត្រូវការការយកចិត្តទុកដាក់ខ្ពស់ ការស្វែងរកតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារដែលសមស្របជាង ឬការផ្លាស់ប្តូរអាទិភាពក្នុងជីវិតនៅដំណាក់កាលណាមួយ ។ នៅក្នុងការផ្លាស់ប្តូរអាជីព ជាពិសេសបន្ទាប់ពីការងាររដ្ឋ មិនមែនជារឿងងាយស្រួលនោះទេ ហើយអាចនឹងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលទាមទារការត្រៀមខ្លួនជាមុន ភាពរឹងមាំផ្លូវចិត្ត និងការសម្របខ្លួន។ បញ្ហាប្រឈមទាំងនេះអាចកើតចេញពីភាពខុសគ្នារវាងវិស័យរដ្ឋ និងឯកជន ក៏ដូចជាកត្តាផ្ទាល់ខ្លួន និងសង្គមផងដែរ។ វប្បធម៌ការងាររដ្ឋ និងឯកជនមានភាពខុសគ្នាខ្លាំងពីគ្នា ហើយការងាររដ្ឋជារឿយៗមានលក្ខណៈផ្លូវការ ច្បាប់ទម្លាប់ច្រើន ផ្អែកលើនីតិវិធីតឹងរ៉ឹង ឋានានុក្រមច្បាស់លាស់ និងការសម្រេចចិត្តពីថ្នាក់លើ ។ ខណៈវិស័យឯកជនមានលក្ខណៈបត់បែន ប្រកបដោយការប្រកួតប្រជែងខ្ពស់ ផ្តោតលើលទ្ធផលរហ័ស ប្រសិទ្ធភាពការងារ និងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើមផ្ទាល់ខ្លួន។ ការសម្របខ្លួនទៅនឹងល្បឿនការងារថ្មី វិធីសាស្រ្តទំនាក់ទំនង នីតិវិធីការងារដែលផ្តោតលើប្រាក់ចំណេញ និងប្រព័ន្ធវាយតម្លៃថ្មី អាចជាបញ្ហាប្រឈមផ្លូវចិត្ត និងផ្លូវកាយដ៏ធំ។ បុគ្គលិកអាចត្រូវការពេលវេលាច្រើនដើម្បីយល់ និងទទួលយកទស្សនៈវិស័យ និងតម្លៃថ្មីរបស់ក្រុមហ៊ុនឯកជន។ ការលំបាកក្នុងការកសាងបណ្តាញទំនាក់ទំនងថ្មី និងស្វែងរកឱកាសការងារដោយមន្ត្រីរាជការមានបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងរឹងមាំនៅក្នុងស្ថាប័នរដ្ឋ និងក្នុងចំណោមមិត្តរួមអាជីពរដ្ឋ ប៉ុន្តែបណ្តាញទាំងនេះអាចមិនមានប្រយោជន៍ច្រើន ឬមិនទាន់គ្រប់គ្រាន់ក្នុងវិស័យឯកជន ឬឧស្សាហកម្មថ្មីដែលពួកគេចង់ចូលនោះទេ។ ការចាប់ផ្តើមកសាងបណ្តាញទំនាក់ទំនងអាជីពថ្មីនៅក្នុងវិស័យដែលមិនធ្លាប់ស្គាល់ទាមទារពេលវេលា ការខិតខំប្រឹងប្រែង និងជំនាញទំនាក់ទំនង។ ឱកាសការងារក៏អាចពិបាករកដែរ ប្រសិនបើគ្មានបណ្តាញ ឬគ្មានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនោះ។ មួយវិញទៀត និយោជកក្នុងវិស័យឯកជនអាចនឹងមានការប្រយ័ត្នប្រយែងចំពោះបុគ្គលិកដែលមកពីវិស័យរដ្ឋ ដោយសារតែគិតថាពួកគេមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងបរិយាកាសប្រកួតប្រជែង។ ចំណែកបញ្ហាផ្សេងទៀតគឺការបាត់បង់អត្ថប្រយោជន៍ និងស្ថិរភាពការងារដែលការងាររដ្ឋតែងតែផ្តល់នូវប្រាក់សោធននិវត្តន៍ ប្រាក់បំណាច់ ការធានារ៉ាប់រងសុខភាពពេញមួយជីវិត ពេលចូលនិវត្តន៍ និងស្ថិរភាពការងារខ្ពស់ ពោលគឺកម្រនឹងបាត់បង់ការងារដោយគ្មានហេតុផលច្បាស់លាស់។ ការផ្លាស់ប្តូរទៅវិស័យឯកជនអាចបាត់បង់អត្ថប្រយោជន៍ទាំងនេះភ្លាមៗ ហើយត្រូវប្រឈមនឹងភាពមិនប្រាកដប្រជានៃទីផ្សារការងារឯកជន ដែលអាចមានការផ្លាស់ប្តូរលឿន អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ឬការផ្លាស់ប្តូររបស់ក្រុមហ៊ុន។ ហានិភ័យនៃការបាត់បង់ការងារដោយសារការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬការកាត់បន្ថយបុគ្គលិក ក៏មានខ្ពស់ជាងដែរ។ ក្នុងបទពិសោធន៍ការងាររដ្ឋអាចមានលក្ខណៈជាក់លាក់ និងផ្តោតលើដំណើរការ នីតិវិធី ការបម្រើសាធារណៈ ឬការអនុវត្តគោលនយោបាយ។ ជួនកាល ជំនាញ និងបទពិសោធន៍ទាំងនេះមិនអាចប្រើជាតម្រូវការទីផ្សារឯកជនបានងាយស្រួលនោះទេ លុះត្រាតែមានការកែសម្រួល ឬពន្យល់ឱ្យបានច្បាស់លាស់អំពីរបៀបដែលជំនាញទាំងនោះអាចអនុវត្តបានក្នុងបរិបទធុរកិច្ច។ បុគ្គលិកអាចពិបាកក្នុងការបង្ហាញពីតម្លៃនៃជំនាញដែលពួកគេទទួលបានពីការងាររដ្ឋទៅកាន់និយោជកថ្មីដែលផ្តោតលើប្រាក់ចំណេញ ប្រសិទ្ធភាពប្រតិបត្តិការ ឬការបង្កើតផលិតផល/សេវាកម្ម។ ជាទូទៅ ការផ្លាស់ប្តូរតែងតែបង្កឱ្យមានភាពភ័យខ្លាច ជាពិសេសនៅពេលដែលត្រូវចាកចេញកន្លែងដែលធ្លាប់ធ្វើការអស់ជាច្រើនឆ្នាំ។ ហានិភ័យនៃការបរាជ័យ ភាពមិនប្រាកដប្រជាអំពីអនាគតនិងសម្ពាធពីសង្គម ហានិភ័យផ្សេងៗ អាចជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ ទាំងនេះជាហេតុដែលអាចធ្វើឱ្យបុគ្គលមានអារម្មណ៍ស្ទាក់ស្ទើរ ឬបាត់បង់ភាពជឿជាក់លើខ្លួនឯង។ ម៉្យាងវិញទៀត វិស័យឯកជនជារឿយៗទាមទារជំនាញជាក់លាក់ ដូចជាជំនាញបច្ចេកវិទ្យាជំនាញទីផ្សារឌីជីថល ជំនាញគ្រប់គ្រងគម្រោង ជំនាញវិភាគទិន្នន័យឬជំនាញលក់ ដែលបុគ្គលិកធ្លាប់ធ្វើការក្នុងវិស័យរដ្ឋអាចនឹងមិនទាន់មានគ្រប់គ្រាន់ ឬមិនទាន់ស៊ីជម្រៅ។ ទោះបីជាពួកគេមានជំនាញ soft skills ខ្លះហើយក្ដី ក៏កង្វះជំនាញបច្ចេកទេសជាក់លាក់អាចជាឧបសគ្គដ៏ធំមួយក្នុងការប្រកួតប្រជែងសម្រាប់មុខតំណែងថ្មី។ ការអភិវឌ្ឍជំនាញទាំងនេះទាមទារពេលវេលា ការប្តេជ្ញាចិត្ត និងការវិនិយោគផ្ទាល់ខ្លួន។ ដើម្បីកាត់បន្ថយបញ្ហាប្រឈម និងបង្កើនឱកាសជោគជ័យក្នុងការផ្លាស់ប្តូរអាជីព បុគ្គលគួរតែត្រៀមខ្លួនជាមុនដោយប្រុងប្រយ័ត្ន និងត្រូវរៀបគំរងឲ្យច្បាស់លាស់ត្រឹមត្រូវ។ វាអាចទៅរួចតាមរយៈការកំណត់ឱ្យបានច្បាស់លាស់នូវចំណុចខ្លាំង ចំណុចខ្សោយ ចំណាប់អារម្មណ៍ ពិតប្រាកដ និងតម្លៃផ្ទាល់ខ្លួនរបស់អ្នក។ ការស្វែងយល់ពីឧស្សាហកម្ម ក្រុមហ៊ុន វប្បធម៌ អង្គភាព និងមុខតំណែងដែលអ្នកចាប់អារម្មណ៍ក៏ជាការសំខាន់ដែរ។ ការអានរបាយការណ៍ទីផ្សារការងារ តាមដាននិន្នាការថ្មីៗ និងសិក្សាពីប្រវត្តិជោគជ័យរបស់អ្នកដែលបានផ្លាស់ប្តូរអាជីពស្រដៀងគ្នាក៏សំខាន់ផងដែរ។ អ្នកត្រូវមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពយ៉ាងហោចណាស់ ៦ ខែទៅ ១ ឆ្នាំ ដើម្បីកាត់បន្ថយសម្ពាធហិរញ្ញវត្ថុក្នុងអំឡុងពេលស្វែងរកការងារថ្មី ឬសម្របខ្លួនទៅនឹងប្រាក់ចំណូលថ្មីដែលប្រហែលជាមិនទាន់ខ្ពស់ដូចការរំពឹងទុកដំបូង។ ពិចារណាដោយប្រុងប្រយ័ត្នអំពីអត្ថប្រយោជន៍ដែលអ្នកនឹងបាត់បង់ពីការងាររដ្ឋហើយរៀបចំផែនការសម្រាប់ទូទាត់រ៉ាប់រងអត្ថប្រយោជន៍ទាំងនោះនៅកន្លែងថ្មី ឬតាមរយៈការទិញធានារ៉ាប់រងផ្ទាល់ខ្លួន។ គិតគូរពីការចំណាយដែលអាចកើតមានលើការបណ្តុះបណ្តាល ការធ្វើដំណើរ ឬការផ្លាស់ប្តូរទីលំនៅ។ ស្វែងយល់ពីឧស្សាហកម្ម ក្រុមហ៊ុន វប្បធម៌អង្គភាព និងមុខតំណែងដែលអ្នកចាប់អារម្មណ៍ តើជំនាញអ្វីខ្លះដែលទីផ្សារឯកជនកំពុងទាមទារខ្ពស់ដែរឬទេ។ ចូលរួមគម្រោងតូចៗ ធ្វើការស្ម័គ្រចិត្តនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធ ឬចាប់ផ្តើមគម្រោងផ្ទាល់ខ្លួនដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង និងកសាង Portfolio សម្រាប់ជំនាញថ្មីរបស់អ្នក។ នេះក៏ជួយបង្ហាញដល់និយោជកថាអ្នកមានសមត្ថភាព និងបទពិសោធន៍ក្រៅពីការងាររដ្ឋ។ ចូលរួមសិក្ខាសាលា សន្និសីទ វេទិកា ឬកម្មវិធីតាំងពិពណ៌ការងារផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យដែលអ្នកចាប់អារម្មណ៍ ដើម្បីជួបអ្នកជំនាញ និយោជក និងអ្នកដែលមានបទពិសោធន៍ ព្រោះការជួបផ្ទាល់អាចបង្កើតទំនាក់ទំនងល្អប្រសើរ។ ស្វែងរកបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យដែលអ្នកចង់ផ្លាស់ទៅ ហើយស្នើសុំការណែនាំ ដំបូន្មាន ឬយោបល់ពីពួកគេ។ អ្នកណែនាំអាចផ្តល់ទស្សនៈដ៏មានតម្លៃ បទពិសោធន៍ជាក់ស្តែង និងជួយបើកទ្វារឱកាសដែលអ្នកមិនអាចរកឃើញដោយខ្លួនឯង។ សរុបមកការផ្លាស់ប្តូរអាជីពបន្ទាប់ពីការងាររដ្ឋ គឺជាការវិនិយោគដ៏ធំធេងលើខ្លួនឯង និងអនាគត។ ជាមួយនឹងការត្រៀមខ្លួនបានល្អិតល្អន់ ផែនការច្បាស់លាស់ ការតាំងចិត្ត និងការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ ឱកាសជោគជ័យនឹងមានកាន់តែច្រើន ហើយការសម្រេចចិត្តនេះអាចនាំមកនូវការពេញចិត្តក្នុងអាជីព និងជីវិតកាន់តែប្រសើរឡើង។